ការតម្កល់សពនៅផ្ទះ គឺជាប្រពៃណីមួយដ៏សំខាន់ និងមានអត្ថន័យជ្រាលជ្រៅក្នុងវប្បធម៌ខ្មែរ ក៏ដូចជាវប្បធម៌មួយចំនួនទៀតនៅអាស៊ី។ មុននឹងឈានដល់ការបូជា ឬបញ្ចុះសព គេតែងតែតម្កល់សពនៅគេហដ្ឋានជាច្រើនថ្ងៃ ដោយមានមូលហេតុ និងអត្ថន័យជាក់លាក់។ រយៈពេលនៃការតម្កល់សពនៅផ្ទះ គឺមិនមានកំណត់ជាក់លាក់នោះទេ វាអាចប្រែប្រួលអាស្រ័យលើលទ្ធភាព និងស្ថានភាពគ្រួសារ។ គ្រួសារដែលមានជីវភាពធូរធារ អាចនឹងតម្កល់យូរថ្ងៃជាងគ្រួសារដែលខ្វះខាត។ ការតម្កល់សាកសពទុកយូរនៅផ្ទះអាចជាការបណ្តាំរបស់អ្នកដែលបានស្លាប់ទៅ។ តំបន់ខ្លះមានជំនឿថាត្រូវតម្កល់ចំនួនថ្ងៃសេស ដូចជា ៣, ៥, ៧ ថ្ងៃ ខណៈខ្លះទៀតអាចតម្កល់តាមពេលវេលាសមរម្យ។ គេតម្កល់យូរថ្ងៃដើម្បីរង់ចាំសាច់ញាតិដែលនៅឆ្ងាយឱ្យមកទាន់ពេលចូលរួមបុណ្យ។ ការរៀបចំពិធីបុណ្យធំៗ ទាមទារពេលវេលាច្រើន ដូច្នេះការតម្កល់សពយូរថ្ងៃគឺដើម្បីផ្តល់ពេលគ្រប់គ្រាន់។ ក្នុងករណីខ្លះ បើមានការសង្ស័យលើមូលហេតុនៃការស្លាប់ ឬត្រូវរង់ចាំការធ្វើកោសល្យវិច័យ នោះក៏អាចតម្កល់យូរថ្ងៃដែរ។ រយៈពេលដែលគេនិយមតម្កល់សពគឺចាប់ពី ១ទៅ២ ថ្ងៃប៉ុណ្ណោះ។ ហើយនៅតាមទន្លៀមទំលាប់ខ្មែរគឺមិនអាចបូជាសពនៅថ្ងៃសីល ថ្ងៃអង្គារនិងថ្ងៃសៅរ៍បាននោះទេ។ ដូចនេះហើយសពត្រូវតម្កល់ដើម្បីលើកថ្ងៃសម្រាប់បូជា។ ការតម្កល់សពនៅផ្ទះមិនមែនត្រឹមតែជាការរង់ចាំថ្ងៃបូជាប៉ុណ្ណោះទេ តែវាមានមូលហេតុ និងអត្ថន័យគោរពវិញ្ញាណក្ខន្ធនៃសព។ វាជាការផ្តល់ឱកាសឱ្យសាច់ញាតិជិតស្និទ្ធ និងមិត្តភក្តិបានជួបមុខជាចុងក្រោយ។ ជាពេលវេលាសម្រាប់សមាជិកគ្រួសារ សាច់ញាតិជិតឆ្ងាយ និងមិត្តភក្តិបានមក គោរពវិញ្ញាណក្ខន្ធ និងមើលមុខអ្នកស្លាប់ជាលើកចុងក្រោយ។ វាជាឱកាសមួយដើម្បី បង្ហាញការគោរពដឹងគុណ ចំពោះបុគ្គលដែលបានចែកឋានទៅ។ ផ្តល់ពេលវេលាឱ្យគ្រួសារធ្វើចិត្ត និងទទួលស្គាល់ការបាត់បង់សមាជិកគ្រួសាររបស់ពួកគេ។ ការតម្កល់សពផ្តល់ពេលវេលាឱ្យគ្រួសារបាន ធ្វើចិត្តសន្សឹមៗ ទទួលស្គាល់នូវការពិតនៃការបាត់បង់ និងស៊ាំទៅនឹងការចាកចេញរបស់ពួកគេ។ វាជាដំណាក់កាលនៃ ការកាន់ទុក្ខ រួមគ្នា ដែលសមាជិកគ្រួសារអាចសម្រាលទុក្ខគ្នាទៅវិញទៅមក។ ការតម្កល់សពផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់គ្រួសារក្នុងការ រៀបចំពិធីបុណ្យ ផ្សេងៗតាមប្រពៃណីព្រះពុទ្ធសាសនា ឬទំនៀមទម្លាប់។ ការធ្វើពិធីបុណ្យទាំងនេះត្រូវបានគេជឿថាអាច ជួយឱ្យវិញ្ញាណក្ខន្ធអ្នកស្លាប់បានទៅកាន់សុគតិភព។ ក្នុងអំឡុងពេលតម្កល់សព សាច់ញាតិ និងអ្នកជិតខាងតែងតែមកជួបជុំគ្នា ជួយការងារ ផ្សេងៗ ដូចជាការរៀបចំម្ហូបអាហារ ទទួលភ្ញៀវ ឬនៅយាមសព។ វាជាពេលដែលអ្នកភូមិឬសហគមន៍ទាំងមូល បង្ហាញនូវសាមគ្គីភាព និងការអាណិតអាសូរ ចំពោះគ្រួសារដែលកំពុងជួបទុក្ខ។ ការតម្កល់សពនៅផ្ទះ គឺជាការបង្ហាញពី ការគោរពចុងក្រោយ ចំពោះជីវិតមនុស្ស និងការរក្សានូវសេចក្តីថ្លៃថ្នូររបស់អ្នកស្លាប់។ ជីវិតគឺមានតម្លៃ ហើយការបាត់បង់ជីវិតគឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលតម្រូវឱ្យមានការរៀបចំ និងការគោរពត្រឹមត្រូវ។ សរុបមក ការតម្កល់សពនៅផ្ទះ គឺជាផ្នែកមួយដ៏សំខាន់នៃវដ្តជីវិតមនុស្សក្នុងសង្គមខ្មែរ។ ការគោរពបូជាសពពោរពេញទៅដោយអត្ថន័យខាងជំនឿ វប្បធម៌ និងមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត។